កីឡាបាល់បោះកំពុងទទួលបានប្រជាប្រិយភាពបន្តិចម្តងៗនៅកម្ពុជា ជាពិសេសក្នុងនាមជាកីឡាលំហែកាយ កីឡាជាក្រុម និងសម្រាប់ការប្រកួតមិត្តភាព។ បាល់បោះជាកីឡាមួយប្រភេទដែលងាយស្រួលលេង ហើយអាចផ្តល់អត្ថប្រយោជន៍ជាច្រើនទាំងផ្នែកសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ នៅកម្ពុជា ជាពិសេសក្នុងចំណោមយុវជន សិស្ស និស្សិត និងបុគ្គលិកធ្វើការ ការលេងបាល់បោះបានក្លាយជាទម្លាប់ដ៏ពេញនិយម។ ការលេងបាល់បោះជួយដុតបំផ្លាញកាឡូរី ពង្រឹងសាច់ដុំ បង្កើនភាពរហ័សរហួន និងកម្លាំងស៊ូទ្រាំ វាជាលំហាត់ប្រាណដ៏ល្អមួយដើម្បីរក្សារាង និងកាត់បន្ថយភាពតានតឹង។ ក្រៅពីការប្រកួតប្រជែង បាល់បោះក៏ជាមធ្យោបាយដ៏ល្អក្នុងការកម្សាន្ត និងបន្ធូរអារម្មណ៍ក្រោយម៉ោងសិក្សា ឬម៉ោងធ្វើការ មនុស្សជាច្រើនលេងបាល់បោះដើម្បីសប្បាយ និងបង្កើតទំនាក់ទំនងសង្គម។ ទោះបីជាមិនមានឧបករណ៍ស្មុគស្មាញក៏ដោយ ក៏គេអាចលេងបាល់បោះបានដែរ ដោយគ្រាន់តែមានបាល់មួយ និងកន្លែងមួយដែលមានរង្វង់បាល់បោះ។ បាល់បោះគឺជាកីឡាដែលទាមទារការសហការជាក្រុមខ្ពស់ ការលេងបាល់បោះរួមគ្នាអាចពង្រឹងស្មារតីសាមគ្គីភាព និងការប្រាស្រ័យទាក់ទងគ្នា។ កីឡាករត្រូវធ្វើការជាមួយគ្នាដើម្បីឈានទៅរកគោលដៅរួម ដែលជាការស៊ុតបាល់ចូលកន្ត្រក នេះបង្រៀនពួកគេពីសារៈសំខាន់នៃការជឿជាក់គ្នា ការគាំទ្រគ្នាទៅវិញទៅមក និងការដោះស្រាយបញ្ហារួមគ្នា។ នៅក្នុងអំឡុងពេលលេង កីឡាករត្រូវប្រាស្រ័យទាក់ទងគ្នាឥតឈប់ឈរ ទាំងការនិយាយ ការប្រើកាយវិការ និងការយល់ចិត្តគ្នាទៅវិញទៅមក ដើម្បីសម្របសម្រួលយុទ្ធសាស្ត្រ និងការលេង។ ក្រៅពីការប្រកួតផ្លូវការ ការប្រកួតមិត្តភាពក៏មានប្រជាប្រិយភាពផងដែរ ទាំងនៅតាមសាលារៀន ក្រុមហ៊ុន និងក្រុមមិត្តភក្តិ។ ការប្រកួតទាំងនេះជួយពង្រឹងចំណងមិត្តភាព ផ្តល់ឱកាសហាត់ប្រាណ និងបង្កើនជំនាញលេង។ ទោះបីជាយ៉ាងណាក៏ដោយ មានភាពខុសគ្នាគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍន៍ និងការចូលរួមដោយសារលក្ខខណ្ឌ និងធនធានមិនដូចគ្នា។ ដោយនៅទីក្រុងភ្នំពេញ និងទីក្រុងធំៗមួយចំនួនទៀត មានទីលានបាល់បោះដែលមានគុណភាពល្អប្រសើរជាងនៅតាមបណ្ដាខេត្ត។ ទីលានទាំងនេះភាគច្រើនមាននៅក្នុងសាលារៀន សាកលវិទ្យាល័យ ក្លឹបឯកជន និងមជ្ឈមណ្ឌលកីឡា។ ហេដ្ឋារចនាសម្ព័ន្ធល្អជួយជំរុញឱ្យមានការលេងកីឡាបាល់បោះកាន់តែច្រើន និងជាប្រព័ន្ធ។ ការរៀបចំការប្រកួត និងសកម្មភាពបាល់បោះក៏មានលក្ខណៈល្អប្រសើរផងដែរនៅទីក្រុង។ ដោយមានលីគក្នុងស្រុក ការប្រកួតដណ្តើមពានរង្វាន់ជាច្រើនដែលរៀបចំដោយសហព័ន្ធកីឡាបាល់បោះកម្ពុជា ក្លឹបឯកជន និងស្ថាប័នអប់រំ។ នេះផ្តល់ឱកាសជាច្រើនសម្រាប់កីឡាករក្នុងការអភិវឌ្ឍជំនាញ និងចូលរួមការប្រកួតប្រជែង។ ទីក្រុងមានធនធានច្រើនជាងទាំងសម្ភារៈបាល់បោះ គ្រូបង្វឹកដែលមានជំនាញ និងឱកាសក្នុងការទទួលបានការហ្វឹកហាត់កម្រិតខ្ពស់។ មានហាងលក់សម្ភារៈកីឡាដែលមានច្រើនជម្រើស ហើយកន្លែងហ្វឹកហាត់មួយចំនួនក៏មានឧបករណ៍ទំនើបៗផងដែរ។ លើសពីនេះ ការគាំទ្រពីវិស័យឯកជនក៏មានច្រើននៅទីក្រុងផងដែរ ដែលជួយជំរុញការអភិវឌ្ឍកីឡានេះ។ ការចូលរួមលេងបាល់បោះមានលក្ខណៈសកម្ម និងទូលំទូលាយនៅទីក្រុង។ យុវជន សិស្ស និស្សិត និងបុគ្គលិកធ្វើការជាច្រើនចូលរួមលេងបាល់បោះជាប្រចាំ ទាំងសម្រាប់ការហាត់ប្រាណ ការកម្សាន្ត និងការប្រកួត។ ចំពោះការបង្កើតក្រុមបាល់បោះតាមសាលារៀន ក្រុមហ៊ុន និងសហគមន៍ក៏មានច្រើនផងដែរ។ កម្ពុជាមាន ក្រុមបាល់បោះជម្រើសជាតិបុរស និង ក្រុមបាល់បោះជម្រើសជាតិនារី ដែលជាតំណាងជាតិក្នុងការប្រកួតថ្នាក់តំបន់ និងអន្តរជាតិផងដែរ។ ក្រុមទាំងនេះស្ថិតក្រោមការគ្រប់គ្រងរបស់ សហព័ន្ធកីឡាបាល់បោះកម្ពុជា ដែលជាភាសាអង់គ្លេសមានឈ្មោះថា Cambodia Basketball Federation ឬហៅកាត់ថា CBF។ ដោយ CBF មានតួនាទីស្នូលក្នុងការអភិវឌ្ឍកីឡាបាល់បោះនៅកម្ពុជា រួមមាន រៀបចំលីគជាតិ ការប្រកួតដណ្ដើមពានរង្វាន់ និងកម្មវិធីផ្សេងៗ។ បន្ថែមពីនេះ CBF ក៍ជ្រើសរើសកីឡាករឆ្នើមមកពីទូទាំងប្រទេសដើម្បីហ្វឹកហាត់ និង ផ្តល់វគ្គបណ្តុះបណ្តាលដើម្បីបង្កើនគុណភាពធនធានមនុស្ស។។ ចំពោះសមិទ្ធផលវិញ ក្រុមជម្រើសជាតិទាំងបុរស និងនារីបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្កើនសមត្ថភាពរបស់ខ្លួន។ ពួកគេបានចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេម និងពានរង្វាន់ផ្សេងៗទៀតក្នុងតំបន់។ ទោះបីជាមិនទាន់ទទួលបានជោគជ័យធំដុំក៏ដោយ ការចូលរួមនេះបានផ្តល់បទពិសោធន៍ដ៏មានតម្លៃ និងជាឱកាសសម្រាប់កីឡាករកម្ពុជាក្នុងការរៀនសូត្រពីកីឡាករប្រទេសជិតខាង។ ការរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ ២០២៣ ក៏បានផ្តល់ឱកាសឱ្យក្រុមជម្រើសជាតិបាល់បោះមានការអភិវឌ្ឍន៍ និងបង្ហាញសមត្ថភាពរបស់ខ្លួនផងដែរ។ កីឡាបាល់បោះនៅកម្ពុជាកំពុងតែរីកចម្រើន ប៉ុន្តែនៅមានផ្លូវដ៏វែងឆ្ងាយទៀតដែលត្រូវដើរ ដើម្បីឈានដល់កម្រិតខ្ពស់។ ដូច្នេះការបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និងការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ នឹងជួយឱ្យកីឡាបាល់បោះក្លាយជាកីឡាមួយដ៏មានប្រជាប្រិយភាព និងនាំមកនូវមោទកភាពជាតិកាន់តែច្រើន។